នៅក្នុងប្រទេសកម្ពុជា មានម្ហូបអាហារប្រពៃណីជាច្រើនមុខសុទ្ធសឹងមានរសជាតិឆ្ងាញ់។ ភាគច្រើនរូបមន្តនៃការធ្វើម្ហូបរបស់ប្រជាជនខ្មែរ គឺជាការផ្ទេររូបមន្តពីដូនតាតៗគ្នាមក ដើម្បីឱ្យកូនចៅជំនាន់ក្រោយចេះចាំ និងផ្ទេរទៅកូនចៅក្រោយៗទៀត។ ការផ្ទេរបន្តរូបមន្តម្ហូបអាហារប្រពៃណីពីមួយជំនាន់ទៅមួយជំនាន់ក្នុងគ្រួសារខ្មែរ គឺដើម្បីរក្សាបាននូវរសជាតិដើម និងការថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ សម្រាប់ការផ្ទេរបន្តរូបមន្តម្ហូបអាហារប្រពៃណីក្នុងគ្រួសារខ្មែរមានមូលហេតុ និងសារៈសំខាន់ជាច្រើនដែលដូនតាយើងបានបន្សល់ទុក។ មូលហេតុ និងសារៈសំខាន់ជាច្រើនដែលនាំឱ្យមានការផ្ទេរបន្តរូបមន្តម្ហូបអាហារប្រពៃណីក្នុងគ្រួសារខ្មែរ រួមមាន៖ រក្សារសជាតិដើម និងគុណភាព រូបមន្តម្ហូបប្រពៃណីជាច្រើនត្រូវបានបង្កើតឡើងដោយផ្អែកលើបទពិសោធន៍ជាច្រើនជំនាន់ ដែលធានានូវរសជាតិឆ្ងាញ់ និងគុណភាពល្អ។ ការផ្ទេរបន្តរូបមន្តទាំងនេះជួយធានាថាម្ហូបខ្មែរនៅតែរក្សាបាននូវរសជាតិដើមរបស់វា។ ម្ហូបអាហារជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ជាតិ។ ការបន្តធ្វើម្ហូបប្រពៃណីជួយរក្សា និងលើកតម្កើងអត្តសញ្ញាណខ្មែរ ក៏ដូចជាបង្ហាញពីភាពសម្បូរបែបនៃម្ហូបខ្មែរទៅកាន់ក្មេងជំនាន់ក្រោយ។ ការបន្តធ្វើ និងបង្រៀនរូបមន្តម្ហូបប្រពៃណី ជួយធានាថាទម្រង់វប្បធម៌ដ៏សំខាន់នេះមិនបាត់បង់ទៅតាមពេលវេលាឡើយ។ ឧទាហរណ៍ អាម៉ុកត្រី ជាម្ហូបប្រចាំប្រទេសកម្ពុជា ដូច្នេះកូនខ្មែរត្រូវចេះធ្វើ និងស្គាល់អំពីមុខម្ហូបមួយនេះ។ បណ្តុះបណ្តាលជំនាញធ្វើម្ហូប តាមរយៈការអនុវត្តជាក់ស្តែង និងការណែនាំពីចាស់ទុំក្នុងគ្រួសារ។ ការផ្ទេរចំណេះដឹង និងជំនាញធ្វើម្ហូបជាក់ស្តែង ដូចជាការជ្រើសរើសគ្រឿងផ្សំ ការប្រើប្រាស់គ្រឿងទេស វិធីក្នុងការចម្អិន និងការរៀបចំម្ហូប។ ឧទាហរណ៍ សម្លរកកូរមានគ្រឿងផ្សំអ្វីខ្លះ វិធីចម្អិនដូចម្តេច និងការផ្សំគ្រឿងទេសយ៉ាងដូចម្តេចដើម្បីឱ្យមានរសជាតិឆ្ញាញ់។ ការចម្អិនអាហាររួមគ្នា ការបង្រៀន និងការរៀនរូបមន្តពីគ្នាទៅវិញទៅមក គឺជាសកម្មភាពមួយដែលបង្កើតបរិយាកាសកក់ក្តៅ និងពង្រឹងទំនាក់ទំនងរវាងសមាជិកគ្រួសារ ជាពិសេសរវាងមនុស្សចាស់ និងក្មេងៗ។ ជារឿយៗ ម្ហូបអាហារប្រពៃណីប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក និងធម្មជាតិ ដែលអាចមានតម្លៃថោកជាង និងមានប្រយោជន៍ចំពោះសុខភាព។ ការបន្តការអនុវត្តនេះអាចជួយគ្រួសារសន្សំសំចៃ និងលើកកម្ពស់របបអាហារដែលមានសុខភាពល្អ។ ម្យ៉ាងវិញទៀត ម្ហូបអាហារប្រពៃណីមួយចំនួនអាចក្លាយជាប្រភពចំណូលសម្រាប់គ្រួសារ ប្រសិនបើត្រូវបានផលិត និងលក់បន្ត។ នៅពេលដែលម្ហូបប្រពៃណីត្រូវបានរក្សាទុក និងពេញនិយម វាអាចទាក់ទាញភ្ញៀវទេសចរឱ្យមកស្វែងយល់ពីម្ហូបខ្មែរ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ជាតិផងដែរ។ ជាទូទៅ របៀបនៃការផ្ទេរបន្តនេះអាចបែងចែកជាច្រើនទម្រង់។ ការបង្រៀនផ្ទាល់មាត់ និងការបង្ហាញជាក់ស្តែង ជាវិធីសាស្រ្តបុរាណ និងមានប្រសិទ្ធភាពបំផុតក្នុងការផ្ទេរបន្តចំណេះដឹងធ្វើម្ហូប។ សមាជិកគ្រួសារ ជាពិសេសកូនចៅ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការចម្អិនអាហារតាំងពីតូច។ ពួកគេបង្រៀនពីរបៀបជ្រើសរើសគ្រឿងផ្សំ លាង សម្អាត ច្របាច់ ច្រាំ ហាន់ និងលាយបញ្ចូលគ្នានូវគ្រឿងផ្សំផ្សេងៗ។ កូនចៅរៀនដោយផ្ទាល់តាមរយៈការមើល ការសួរ និងការអនុវត្តតាម។ អ្នករៀនចូលរួមអនុវត្តជាក់ស្តែងជាមួយអ្នកបង្រៀន។ នេះអនុញ្ញាតឱ្យពួកគេរៀនពីកំហុស កែតម្រូវ និងទទួលបានបទពិសោធន៍ផ្ទាល់ដៃ។ ការប៉ះពាល់ ការភ្លក្ស និងការសង្កេតមើល គឺមានសារៈសំខាន់ណាស់។ ក្រៅពីរបៀបធ្វើម្ហូប មនុស្សចាស់ក៏តែងតែចែករំលែកគន្លឹះសម្ងាត់ បទពិសោធន៍ផ្ទាល់ខ្លួន ឬក្បាច់ពិសេសៗដែលធ្វើឱ្យម្ហូបកាន់តែមានរសជាតិឆ្ងាញ់។ ឧទាហរណ៍ ការប្រាប់ពីរបៀបជ្រើសរើសគ្រឿងផ្សំស្រស់ៗ ឬលៃលកភ្លើងឱ្យបានត្រឹមត្រូវ។ គ្រួសារខ្លះអាចសរសេររូបមន្តទុកជាលាយលក្ខណ៍អក្សរនៅក្នុងសៀវភៅកំណត់ហេតុ ឬក្បួនផ្សេងៗ ដើម្បីងាយស្រួលផ្ទេរបន្តទៅក្មេងជំនាន់ក្រោយ។ សរសេរគ្រឿងផ្សំឱ្យច្បាស់លាស់ដោយរាយបញ្ជីគ្រឿងផ្សំទាំងអស់ រួមទាំងបរិមាណពិតប្រាកដ។ ឧទាហរណ៍៖ គីឡូក្រាម ក្រាម ស្លាបព្រា។ រៀបរាប់ពីវិធីធ្វើជាជំហានៗរៀបរាប់ពីដំណើរការចម្អិនជាជំហានតូចៗ និងងាយយល់ ដោយប្រើភាសាដែលងាយស្រួលអាន។ បន្ថែមគន្លឹះពិសេសៗ រួមបញ្ចូលគន្លឹះ ឬល្បិចពិសេសៗដែលធ្វើឱ្យម្ហូបកាន់តែឆ្ងាញ់ ឬងាយស្រួលធ្វើ។ ឧទាហរណ៍ ត្រូវកូរឱ្យសព្វកុំឱ្យខ្លោច ត្រាំគ្រឿងផ្សំនេះទុកប៉ុន្មានម៉ោង"។ ការរៀបចំពិធីផ្សេងៗ និងការជួបជុំគ្រួសារ គឺជាឱកាសដ៏ល្អសម្រាប់បន្តការអនុវត្តន៍ និងផ្ទេរបន្តរូបមន្តម្ហូបអាហារ។ ការចម្អិនម្ហូបប្រពៃណីសម្រាប់ពិធីបុណ្យ ក្នុងឱកាសបុណ្យទានធំៗដូចជា ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ឬពិធីមង្គលការ គ្រួសារតែងតែរៀបចំម្ហូបប្រពៃណីពិសេសៗ។ នេះជាពេលវេលាដែលសមាជិកគ្រួសារទាំងអស់បានចូលរួមចំណែកក្នុងការចម្អិនអាហារ និងរៀនពីគ្នាទៅវិញទៅមក។ ការចែករំលែកម្ហូប និងបទពិសោធន៍៖ នៅពេលទទួលទានអាហារជុំគ្នា សមាជិកគ្រួសារអាចពិភាក្សាអំពីរសជាតិ គ្រឿងផ្សំ និងរបៀបធ្វើម្ហូប។ ទាំងនេះជាវិធីមួយដើម្បីចែករំលែកចំណេះដឹង និងបង្កើនចំណង់ចំណូលចិត្តចំពោះម្ហូបប្រពៃណី។ ទោះបីជាមានសារៈសំខាន់ក៏ដោយ ប៉ុន្តែការផ្ទេរបន្តរូបមន្តម្ហូបអាហារប្រពៃណីក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងសម័យទំនើបដែរ។ មនុស្សសម័យថ្មី ជាពិសេសអ្នកដែលរស់នៅក្នុងទីក្រុង មានពេលវេលាតិចតួចសម្រាប់ចម្អិនអាហារនៅផ្ទះ។ ពួកគេច្រើនតែជ្រើសរើសអាហារដែលគេចម្អិនស្រាប់ ឬចូលភោជនីដ្ឋានដែលងាយស្រួល និងរហ័សជាងធ្វើខ្លួនឯងនៅផ្ទះ។ ការរីកសាយភាយនៃម្ហូបបរទេស និងភោជនីយដ្ឋានអន្តរជាតិបានធ្វើឱ្យយុវជនខ្មែរមួយចំនួនងាកទៅរករសជាតិថ្មីៗ និងភ្លេចបន្តិចម្ដងៗនូវម្ហូបប្រពៃណីរបស់ខ្លួន។ ការហូរចូលនៃវប្បធម៌បរទេស តាមរយៈភាពយន្ត បណ្ដាញសង្គម និងការធ្វើដំណើរ ធ្វើឱ្យក្មេងៗចាប់អារម្មណ៍លើម្ហូបបរទេសច្រើនជាងម្ហូបប្រពៃណីរបស់ខ្លួន។ កុមារ និងយុវជនសម័យនេះមានកាលវិភាគមមាញឹកជាមួយការសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាផ្សេងៗ។ ពួកគេមិនសូវមានពេលវេលាច្រើនដូចមុនៗ ក្នុងការចំណាយពេលនៅក្នុងផ្ទះបាយជាមួយឪពុកម្តាយ ឬជីដូនជីតាដើម្បីរៀនធ្វើម្ហូបនោះទេ។ យុវជនមួយចំនួនអាចមានចំណាប់អារម្មណ៍តិចតួចក្នុងការរៀនធ្វើម្ហូបប្រពៃណី ដោយសារយល់ថាវាស្មុគស្មាញ ប្រើពេលយូរ ឬមិនទាន់សម័យ។ ការចម្អិនម្ហូបប្រពៃណីមួយចំនួនតម្រូវឱ្យមានគ្រឿងផ្សំច្រើន ពេលវេលាវែង និងបច្ចេកទេសស្មុគស្មាញ ដែលអាចធ្វើឱ្យក្មេងៗគិតថាវាពិបាករៀន។ នៅពេលដែលមនុស្សចាស់ស្លាប់ទៅ ជាមួយនឹងពួកគាត់ក៏បាត់បង់នូវចំណេះដឹង គន្លឹះ និងបច្ចេកទេសធ្វើម្ហូបសម្ងាត់ ដែលមិនត្រូវបានកត់ត្រាទុក ឬផ្ទេរបន្តបានត្រឹមត្រូវ។ គ្រឿងផ្សំប្រពៃណីមួយចំនួន ក្លាយជាការពិបាកក្នុងការរក ឬត្រូវបានជំនួសដោយគ្រឿងផ្សំដែលនាំចូល ដែលអាចធ្វើឱ្យរសជាតិដើមនៃម្ហូបប្រែប្រួល។ ទោះបីជាឧបករណ៍ទំនើបធ្វើឱ្យការចម្អិនអាហារលឿនក៏ដោយ វាក៏អាចធ្វើឱ្យបាត់បង់នូវបច្ចេកទេសប្រពៃណីមួយចំនួនដែលទាមទារការប្រើដៃ ឬឧបករណ៍បុរាណ។ ឧទាហរណ៍ ការប្រើឆ្នាំងដុតបែបទំនើបៗជំនួសឆ្នាំងប្រើធ្បូង ឬអុស។ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងសម័យទំនើប និងធានាបាននូវការបន្តគង់វង្សនៃរូបមន្តម្ហូបអាហារប្រពៃណីខ្មែរ យើងត្រូវមានដំណោះស្រាយចម្រុះ និងការលើកទឹកចិត្តសមស្រប។ បង្កើតពេលវេលាទៀងទាត់សម្រាប់សមាជិកគ្រួសារទាំងអស់ ជាពិសេសកូនចៅ ដើម្បីបានចូលរួមចម្អិនអាហារប្រពៃណីជាមួយមនុស្សចាស់។ បង្កើតបរិយាកាសរីករាយក្នុងផ្ទះបាយ ដោយធ្វើឱ្យការចម្អិនអាហារជាសកម្មភាពសប្បាយរីករាយ ជាជាងការងារធុញទ្រាន់។ អាចចាក់ចម្រៀង និយាយលេងសើច ឬចែករំលែករឿងរ៉ាវទាក់ទងនឹងម្ហូបនោះ។ រៀបចំការប្រកួតធ្វើម្ហូបលក្ខណៈគ្រួសារដោយ បង្កើតការប្រកួតប្រជែងតូចៗនៅក្នុងគ្រួសារ ដើម្បីជំរុញទឹកចិត្តឱ្យសមាជិកនីមួយៗរៀនធ្វើម្ហូប។ ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងវប្បធម៌ ឬអង្គការក្រៅរដ្ឋាភិបាល អាចរៀបចំវគ្គបង្រៀនធ្វើម្ហូបប្រពៃណីដោយសហការជាមួយមេចុងភៅជើងចាស់ ឬអ្នកជំនាញ។ ពិចារណាបញ្ចូលមុខវិជ្ជា ឬសកម្មភាពទាក់ទងនឹងម្ហូបអាហារប្រពៃណីទៅក្នុងកម្មវិធីសិក្សាតាមសាលារៀន ដើម្បីបណ្ដុះចំណេះដឹង និងចំណង់ចំណូលចិត្តតាំងពីក្មេង។ លើកកម្ពស់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដោយផលិតកម្មវិធីទូរទស្សន៍ ភាពយន្តឯកសារ ឬមាតិកាឌីជីថលដែលបង្ហាញពីភាពសម្បូរបែបនៃម្ហូបខ្មែរ និងសារៈសំខាន់នៃការអភិរក្ស។ ពេលកូនចៅព្យាយាមចម្អិន ឬចាប់អារម្មណ៍នឹងម្ហូបប្រពៃណី ត្រូវសរសើរ និងលើកទឹកចិត្តពួកគេ។ បង្ហាញថាអ្នកពេញចិត្តចំពោះការខិតខំរបស់ពួកគេ។ អាចជាការសរសើរ ការទិញឧបករណ៍ធ្វើម្ហូបដែលពួកគេចូលចិត្ត ឬការអនុញ្ញាតឱ្យពួកគេជ្រើសរើសមុខម្ហូបសម្រាប់ថ្ងៃណាមួយ។ លើកទឹកចិត្តដល់ការច្នៃប្រឌិតដោយ ជំរុញឱ្យមានការច្នៃប្រឌិតលើម្ហូបប្រពៃណី ដោយរក្សាបាននូវរសជាតិដើម។ ប៉ុន្តែសម្របខ្លួនទៅនឹងរបៀបរស់នៅសម័យទំនើប ដើម្បីទាក់ទាញយុវវ័យ។ សរុបមក ការថែរក្សា និងផ្ទេរបន្តរូបមន្តម្ហូបអាហារប្រពៃណី គឺជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា ដើម្បីធានាថាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនេះនៅតែបន្តរស់រានមានជីវិត និងត្រូវបានទទួលស្គាល់ពីជំនាន់មួយទៅជំនាន់មួយទៀត។